ការផ្លាស់ប្តូរពីជីវិតភូមិស្រុកដ៏ស្ងប់ស្ងាត់ ទៅកាន់ទីក្រុងដ៏អ៊ូអរ គឺជាការប្រែប្រួលដ៏ធំមួយសម្រាប់មនុស្សជាច្រើន ជាពិសេសយុវជនខ្មែរដែលចាកចេញពីស្រុកកំណើតដើម្បីស្វែងរកឱកាសថ្មីៗ។ ការសម្របខ្លួននេះទាមទារនូវការយល់ដឹង និងការត្រៀមខ្លួនជាមុន ដើម្បីអាចឆ្លងកាត់ឧបសគ្គនានា និងទទួលបានភាពជោគជ័យ។ ការយល់ដឹងពីភាពខុសគ្នារវាងជីវិតភូមិស្រុក និងជីវិតទីក្រុង គឺជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់ការសម្របខ្លួន។ ចំពោះ បរិយាកាស នៅភូមិស្រុកបរិយាកាស ជារឿយៗមានភាពស្ងប់ស្ងាត់ បរិសុទ្ធ និងពោរពេញដោយសំឡេងធម្មជាតិដូចជាសំឡេងសត្វបក្សីយំ ឬខ្យល់បក់រំហើយ។ រីឯនៅទីក្រុងវិញ បរិយាកាស មានភាពអ៊ូអរ រវល់ និងពោរពេញដោយ សំឡេង យានយន្ត សំឡេងសំណង់ ឬសំឡេងមនុស្សអ៊ូអរ។ ហើយការបំពុលខ្យល់ និងសំឡេងរំខានក៏ជាបញ្ហាចម្បងនៅទីក្រុងផងដែរ។ បន្ថែមពីនេះ អ្នកនឹងជួបប្រទះនូវភាពខុសប្លែកគ្នានៃអាកាសធាតុផងដែរដោយទីក្រុងអាចមានសីតុណ្ហភាពខ្ពស់ជាងបន្តិច។ ហើយការរស់នៅក្នុងបរិយាកាសថ្មីនេះទាមទារនូវការអត់ធ្មត់ខ្ពស់។ ចំពោះ ជីវិតនៃការរស់នៅក្នុងភូមិស្រុកមានភាពមិនប្រញាប់ប្រញាល់ ហើយមនុស្សមានពេលវេលាច្រើនសម្រាប់គ្រួសារ និងការសម្រាក។ ផ្ទុយទៅវិញ ជីវិតនៅទីក្រុងមានភាពប្រញាប់ប្រញាល់ ហើយមនុស្សគ្រប់គ្នាហាក់ដូចជាគ្មានពេលទំនេរទេ។ ឯការងារតម្រូវឲ្យមានភាពរហ័សរហួន និងប្រសិទ្ធភាពខ្ពស់។ ហើយការធ្វើដំណើរទៅមកក៏ត្រូវការពេលវេលាច្រើនផងដែរ។ បន្ថែមពីនេះ នៅភូមិស្រុកឱកាសការងារជាទូទៅមានកម្រិត ហើយភាគច្រើនពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ចំណែកឯនៅទីក្រុងវិញ មានឱកាសការងារដ៏សម្បូរបែប និងចម្រុះ ជាពិសេសក្នុងវិស័យផ្សេងៗដូចជា សេវាកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ហើយឱកាសសម្រាប់ការអភិវឌ្ឍន៍ជំនាញ និងការឈានទៅមុខក្នុងអាជីពក៏មានច្រើនជាងទៀតផង។ ប៉ុន្តែការប្រកួតប្រជែងក៏មានកម្រិតខ្ពស់ទៀតផងដែរ។ ចំពោះ ការចំណាយ លើជីវភាពរស់នៅនៅភូមិស្រុកមានកម្រិតទាប រួមទាំងថ្លៃម្ហូបអាហារ និងថ្លៃធ្វើដំណើរ។ ប៉ុន្តែនៅទីក្រុង ការចំណាយ គឺខ្ពស់ជាងគួរឲ្យកត់សម្គាល់ ជាពិសេសថ្លៃជួលផ្ទះ ថ្លៃអាហារ និងថ្លៃដឹកជញ្ជូន។ ដូច្នេះហើយគេត្រូវតែរៀបចំផែនការហិរញ្ញវត្ថុឲ្យបានម៉ត់ចត់។ ហើយតម្លៃទំនិញ និងសេវាកម្មជាទូទៅក៏ថ្លៃជាងនៅភូមិស្រុកផងដែរ។ រីឯ ទំនាក់ទំនងសង្គម នៅភូមិស្រុកមានភាពជិតស្និទ្ធ បើកចំហរ ហើយមនុស្សស្គាល់គ្នាទៅវិញទៅមកស្ទើរគ្រប់គ្នា។ ហើយការជួយយកអាសាគ្នាទៅវិញទៅមកគឺជាទម្លាប់ធម្មតា។ ប៉ុន្តែនៅទីក្រុងវិញ ទំនាក់ទំនងសង្គម មានភាពដាច់ឆ្ងាយជាង ហើយមនុស្សជាទូទៅមានភាពឯកជនខ្ពស់។ ឯការស្វែងរកមិត្តភក្តិថ្មីៗអាចនឹងត្រូវការពេលវេលា ហើយអ្នកអាចមានអារម្មណ៍ថាឯកកោក្នុងចំណោមមនុស្សច្រើន។ ចំណែក សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ នៅភូមិស្រុកមាន សេវាសាធារណៈ និង ហេដ្ឋារចនាសម្ព័ន្ធ មានកម្រិត ហើយជួនកាលមិនទាន់មានភាពពេញលេញនៅឡើយ។ រីឯនៅទីក្រុងវិញ មានសេវាសាធារណៈដ៏សម្បូរបែប ដូចជាមន្ទីរពេទ្យ សាលារៀន មជ្ឈមណ្ឌលកម្សាន្ត និងបណ្ណាល័យ។ ហើយហេដ្ឋារចនាសម្ព័ន្ធ ក៏មានការរីកចម្រើនជាងផងដែរ រួមមានផ្លូវថ្នល់ អគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍ទំនើប។ ម្យ៉ាងវិញទៀតការសម្របខ្លួនទៅនឹងជីវិតទីក្រុង គឺទាមទារនូវការអត់ធ្មត់ និងការប្ដេជ្ញាចិត្តខ្ពស់ផងដែរ។ ចំពោះ ការរៀបចំផែនការហិរញ្ញវត្ថុឲ្យបានល្អ គឺជាជំហានដំបូងដ៏សំខាន់បំផុត ដោយយើងត្រូវកំណត់ថវិកាប្រចាំខែសម្រាប់ចំណាយលើថ្លៃជួលផ្ទះ អាហារ ការធ្វើដំណើរ និងការចំណាយចាំបាច់ផ្សេងទៀត។ បន្ថែមពីនេះ ត្រូវមានប្រាក់សន្សំបន្ទាន់សម្រាប់ករណីជាយថាហេតុនិងព្យាយាមកាត់បន្ថយការចំណាយមិនចាំបាច់។ យើងក៏ត្រូវស្វែងរកកន្លែងស្នាក់នៅសមរម្យផងដែរ ដោយយើងគួរជ្រើសរើសកន្លែងស្នាក់នៅដែលនៅជិតកន្លែងធ្វើការ ហើយនឹងមានមធ្យោបាយធ្វើដំណើរងាយស្រួល ជាពិសេសគួរពិចារណាលើសុវត្ថិភាព តម្លៃ និងបរិយាកាសជុំវិញ។ ហើយយើងត្រូវរៀនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណ ដូចជាការប្រើប្រាស់រថយន្តក្រុង រ៉ឺម៉កកង់បី ឬសេវាកម្មដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទ ដែលអាចជួយសន្សំសំចៃថ្លៃចំណាយ និងពេលវេលាបាន។ យើងក៏ត្រូវព្យាយាមស្វែងយល់ពីទីតាំងសំខាន់ៗក្នុងទីក្រុង ដូចជាផ្សារ មន្ទីរពេទ្យ ស្ថានីយ៍ប្រេងឥន្ធនៈ និងកន្លែងកម្សាន្តនានា ហើយការប្រើប្រាស់ផែនទី Google Map ក៏អាចជួយបានច្រើនផងដែរ។ បន្ថែមពីនេះ យើងត្រូវព្យាយាមចូលរួមសកម្មភាពសង្គម ឬកន្លែងកំសាន្តផ្សេងៗដើម្បីស្វែងរកមិត្តភក្តិថ្មីៗ ហើយការបើកចិត្តនិយាយជាមួយមិត្តរួមការងារ ឬអ្នកជិតខាងក៏អាចជួយកាត់បន្ថយភាពឯកកោដែរ។ ហើយទោះបីជារស់នៅឆ្ងាយក៏ដោយ យើងក៏ត្រូវខិតខំទូរស័ព្ទ ឬវីដេអូខលទៅកាន់ឪពុកម្តាយ និងបងប្អូនជាប្រចាំ ដើម្បីរក្សាទំនាក់ទំនងជាមួយគ្រួសារនៅភូមិស្រុក។ ហើយការទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យទានក៏ជារឿងសំខាន់ផងដែរ។ យើងក៏ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ដែរ ដោយត្រូវយល់ដឹងពីហានិភ័យផ្សេងៗនៅទីក្រុង ដូចជាចោរកម្ម ឬគ្រោះថ្នាក់ចរាចរណ៍ និងត្រូវរក្សាខ្លួនឲ្យមានសុវត្ថិភាពជានិច្ច។ យើងក៏ត្រូវអភិវឌ្ឍជំនាញផ្ទាល់ខ្លួនបន្ថែមទៀត ដោយនៅទីក្រុងផ្តល់ឱកាសជាច្រើនសម្រាប់ការរៀនសូត្រ និងអភិវឌ្ឍខ្លួនឯង។ ហើយត្រូវព្យាយាមស្វែងរកវគ្គបណ្តុះបណ្តាល ឬការងារបន្ថែមដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់អ្នក។ ក្រៅពីនេះ ភាពតានតឹង និងរបៀបរស់នៅប្រញាប់ប្រញាល់នៅទីក្រុងអាចជះឥទ្ធិពលដល់សុខភាពផងដែរ។ ហើយត្រូវរក្សាតុល្យភាពរវាងការងារ និងការសម្រាក ហើយហាត់ប្រាណឲ្យបានទៀងទាត់ និងបរិភោគអាហារដែលល្អសម្រាប់សុខភាព។ ចំណែកឯ ការសម្របខ្លួនត្រូវការពេលវេលាយូរ ហើយកុំបាក់ទឹកចិត្តប្រសិនបើជួបការលំបាកផ្សេងៗ។ ហើយត្រូវចងចាំថា ការតស៊ូនឹងនាំមកនូវភាពជោគជ័យ។ ឯការសម្របខ្លួនទៅនឹងជីវិតទីក្រុង គឺជាបទពិសោធន៍ដ៏មានតម្លៃមួយដែលផ្តល់នូវឱកាសថ្មីៗជាច្រើន។ តាមរយៈការត្រៀមខ្លួន ការរៀបចំផែនការ និងការបើកចិត្តទទួលយកនូវការផ្លាស់ប្តូរ អ្នកនឹងអាចសម្របខ្លួនបានដោយជោគជ័យ និងទទួលបានជីវិតដែលអ្នកចង់បាននៅទីក្រុង។